ចំពោះ ផ្លែត្រយូងចេកវិញ យើងអាចយកមកស្ងោជ្រក់ជាមួយសាច់មាន់ ឬឆ្អឹងជំនីរជ្រូកបាន។ ក្នុងនោះ មានគ្រឿងផ្សំដូចជា ផ្លែត្រយូងចេក សាច់មាន់ គល់ស្លឹកគ្រៃ ជីរណារ ក្រូចឆ្មា ខ្ទឹមស អំបិល ស្ករស ប៊ីចេង ទឹកត្រី និងម្សៅស៊ុប។ សម្រាប់វិធីធ្វើ ដំបូងយើងត្រូវ កាត់ត្រយូងចេកជាកង់ៗ ខ្លីៗល្មម រួចដាក់ត្រាំវាក្នុងទឹក១០ទៅ១៥នាទីអោយអស់ជាតិជ័រ។ ចំណែកសាច់មាន់វិញ យើងត្រូវកាប់វាជាដុំតូចៗល្មម កាត់គល់ស្លឹកគ្រៃខ្លីៗប្រវែងមួយចង្អុលដៃ រួចដំវាឱ្យបែក ហាន់ជីរណារខ្លីៗល្មម ដំខ្ទឹមស បកសំបកចិញ្ច្រាំឲ្យល្អិត និងហាន់ក្រូចឆ្មាចំណិតៗដែរ។ បន្ទាប់មកទៀត ដាក់ដាំទឹកអោយពុះ រួចបង់ខ្ទឹមស និងគល់ស្លឹកគ្រៃចូល ទុកឱ្យពុះ២ទៅ៣នាទីសិន។ បន្ទាប់មក ដាក់សាច់មាន់ ចូលគ្របទុកអោយពុះ ដាក់ត្រយូងចេកចូល បង់អំបិល ស្ករស ប៊ីចេង ទឹកត្រី ម្សៅស៊ុប រួចទុកអោយពុះម្ដងទៀតជាការស្រេច។ មួយវិញទៀត គេក៏និយមយកត្រយូងចេកទៅដុតជាមួយមាន់ស្រែផងដែរ ព្រោះវាអាចជួយបង្កើនរសជាតិឱ្យកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀត។ ហើយលើសពីនេះគេក៏អាចយកត្រយូងចេកទៅធ្វើជាល្បោយនំបញ្ចុកបានផងដែរ។